ល្បែងចត្រង្គ គឺជាល្បែងប្រពៃណីមួយដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ល្បែងនេះមិនត្រឹមតែជាការកម្សាន្តសម្រាប់កុមារនិងមនុស្សគ្រប់វ័យទេ ប៉ុន្តែវាក៏ជាមធ្យោបាយសំខាន់មួយក្នុងការបង្រៀន និងអភិវឌ្ឍជំនាញ និងគិតយុទ្ធសាស្ត្រផងដែរ។ ល្បែងចត្រង្គត្រូវបានលេងលើក្ដារចត្រង្គដែលមាន ៦៤ក្រឡា ដែលមាន ៨ជួរដេក និង ៨ជួរឈរ។ កូនចត្រង្គមានចំនួន ៣២គ្រាប់ ចែកជាពីរជាក្រុម ដោយម្នាក់មាន ១៦គ្រាប់។ កូនចត្រង្គទាំងនេះត្រូវបានដាក់នៅទីតាំងដើមលើក្ដារដោយមានរចនាសម្ព័ន្ធច្បាស់លាស់ ហើយមានប្រភេទផ្សេងៗគ្នា ដែលមានតួនាទី និងរបៀបដើរផ្សេងគ្នា។ ល្បែងនេះត្រូវបានលេងដោយមនុស្សពីរនាក់ ឬជាក្រុម ដែលប្រើយុទ្ធសាស្ត្រដើម្បីប្រយុទ្ធគ្នាដោយមានគោលបំណងសំខាន់គឺអុកសម្លាប់ស្ដេច ឬហៅថា ខុន នៃគូប្រជែង។ គោលបំណងសំខាន់នៃល្បែងចត្រង្គ គឺឲ្យភាគីម្នាក់ប្រើយុទ្ធសាស្ត្រលេងកូនចត្រង្គរបស់ខ្លួន ដើម្បីអុកសម្លាប់ស្ដេចគូប្រជែងឲ្យបាន។ ការលេងល្បែងនេះមិនត្រឹមតែផ្តោតលើការវាយប្រហារតែប៉ុណ្ណោះទេ ពោលគឺអ្នកលេងត្រូវមានការគិតយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ដើម្បីការពារ និងបង្កើតឱកាសវាយប្រហារយ៉ាងមានប្រសិទ្ធភាព។ ការប្រើប្រាស់យុទ្ធសាស្ត្រនេះអាចជួយអភិវឌ្ឍជំនាញគិតវិភាគ និងការសម្រេចចិត្តល្អក្នុងជីវិតប្រចាំថ្ងៃ។ កូនចត្រង្គ ទាំងនេះត្រូវបានចែកជាពីរជាក្រុម ដែលមានពណ៌ខុសគ្នា ដើម្បីងាយស្រួលសម្គាល់។ កូនចត្រង្គមានប្រភេទផ្សេងៗគ្នា ដូចជា ស្ដេច ដែលហៅថាខុន នាង ដែលហៅថាឈ្នាង គោល ដែលហៅថាម៉ិត សេះ ទូក និងត្រី។ ហើយកូនចត្រង្គនីមួយៗមានរបៀបដើរផ្សេងគ្នា និងតួនាទីសំខាន់ក្នុងការលេង។ ល្បែងចត្រង្គត្រូវការអ្នកលេងពីរនាក់ ឬពីរជាក្រុម ដែលមានការយល់ដឹងល្អអំពីច្បាប់ និងរបៀបលេង។ ម្នាក់ត្រូវតែគ្រប់គ្រងកូនចត្រង្គរបស់ខ្លួន និងប្រើយុទ្ធសាស្ត្រដើម្បីឈ្នះល្បែង។ ការលេងល្បែងនេះអាចជួយបង្កើតទំនាក់ទំនងសង្គម និងការសហការជាក្រុម។ កូនចត្រង្គនីមួយៗមានរបៀបដើរផ្សេងគ្នា ដែលអ្នកលេងត្រូវយល់ដឹងដើម្បីអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព។ ស្ដេចដែលហៅថាខុន ដើរបានជុំវិញ ៨ទិស ទៅកណ្តាលក្រឡា ៨ក្រឡា។ នាង ដែលហៅថាឈ្នាង ដើរបានតែ ៤ទិសបញ្ឆិត ក្រឡាទល់ជ្រុងគ្នា។ គោល ដែលហៅថាម៉ិត ដើរបាន ៥ទិស ៤ទិសបញ្ឆិត និងមុខត្រង់១។ សេះ ដើរបាន ៣ក្រឡា ទៅមុខ ក្រោយ ឆ្វេង ស្កាំ ហើយអាចបត់បាន ១ក្រឡា។ ទូក ដើរបានច្រើនក្រឡា តែ ៤ទិសត្រង់ ទៅមុខ ក្រោយ ឆ្វេង ស្កាំ។ ត្រី មានពីរករណី គឺ ត្រីធម្មតាដើរបានតែទៅមុខ ហើយត្រីទាំងឡាយណាដែលដើរទៅមុខរហូតដល់ជួរត្រីរបស់នគរម្ខាងទៀត ហៅថា ត្រីបកហើយ គេសម្គាល់ត្រីបក ដោយក្រឡាប់កូនត្រីទៅម្ខាងទៀត របៀបស៊ី ឬការចាប់ គឺជាគន្លងសំខាន់មួយក្នុងល្បែង។ កូនចត្រង្គអាចស៊ីគូប្រជែងបានតាមរបៀបដើររបស់ខ្លួន ប្រសិនបើគេដើរចូលក្រឡាដែលមានគ្រាប់គូប្រជែង។ ការស៊ី គឺចាប់យកគ្រាប់គូប្រជែង និងដកចេញពីក្ដារ ដើម្បីកាត់បន្ថយកម្លាំងនៃគូប្រជែង និងបង្កើតឱកាសឲ្យឈ្នះល្បែង។ ល្បែងចត្រង្គនៅកម្ពុជាមានក្បួនលេងជាច្រើនប្រភេទ ដែលមានការប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗដើម្បីបង្កើតភាពសប្បាយ និងការប្រកួតប្រជែងយ៉ាងស្មុគស្មាញ។ ឯ ក្បួនដើរដំបូង ក្នុងល្បែងចត្រង្គ គឺជាជំហានដំបូងសំខាន់ដែលកំណត់ទីតាំងដើមនៃកូនចត្រង្គលើក្ដារចត្រង្គ និងជាគន្លងដើម្បីចាប់ផ្តើមការលេង។ ក្បួននេះកំណត់ថា កូនចត្រង្គនីមួយៗត្រូវតែត្រូវបានដាក់នៅលើក្រឡាដែលបានកំណត់ជាក់លាក់ និងមានលំដាប់ត្រឹមត្រូវ ដើម្បីធានាថាការលេងមានសុវត្ថិភាព និងត្រឹមត្រូវតាមបែបប្រពៃណី។ កូនចត្រង្គទាំងនេះត្រូវបានដាក់នៅជួរដេកទី១ និងទី២ សម្រាប់ម្នាក់ និងជួរដេកទី៧ និងទី៨ សម្រាប់ម្នាក់ផ្សេងទៀត។ កូនចត្រង្គនីមួយៗមានទីតាំងដើមខុសគ្នា ដូចជា ស្ដេច ត្រូវបានដាក់នៅកណ្តាលជួរដេកទី១ នៅក្រឡាទី៤ ឬទី៥ ខណៈដែលគ្រឿងទេសផ្សេងៗដូចជា នាង គោល សេះ ទូក និងត្រី ត្រូវបានដាក់នៅក្រឡាផ្សេងៗនៅជួរដេកដំបូង។ ការកំណត់ទីតាំងដើមនេះមានសារៈសំខាន់ក្នុងការចាប់ផ្តើមល្បែង ដោយធ្វើឲ្យការលេងមានលំដាប់ និងតុល្យភាព។ ក្បួនដើរដំបូងក៏ជាគន្លងដើម្បីឲ្យអ្នកលេងទាំងពីរគិតពីយុទ្ធសាស្ត្រ និងរៀបចំការវាយប្រហារឬការពារដោយផ្អែកលើទីតាំងដើមនៃកូនចត្រង្គរបស់ខ្លួន។ បន្ទាប់ពីកំណត់ទីតាំងដើមរួច អ្នកលេងនឹងចាប់ផ្តើមចលនាកូនចត្រង្គតាមរបៀបដើរផ្សេងៗរបស់គ្រាប់នីមួយៗ ដើម្បីស៊ីគូប្រជែង និងបង្កើតយុទ្ធសាស្ត្រដើម្បីអុកសម្លាប់ស្ដេចគូប្រជែង។ ក្បួនដើរដំបូងនេះគឺជាគន្លងសំខាន់ដែលជាគ្រឹះដំបូងនៃការប្រកួតប្រជែង និងការគិតយុទ្ធសាស្ត្រទាំងមូលក្នុងល្បែងចត្រង្គ។ ដោយសារតែភាពសំខាន់នៃក្បួនដើរដំបូង នេះហើយបានជាការរៀបចំទីតាំងដើមត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាថាល្បែងនឹងដំណើរការដោយល្អ និងមានភាពស្មើរគ្នា សម្រាប់អ្នកលេងទាំងពីរ។ ការយល់ដឹង និងអនុវត្តក្បួនដើរដំបូងបានត្រឹមត្រូវ គឺជាគន្លងដ៏សំខាន់មួយក្នុងការរីកចម្រើនជំនាញល្បែងចត្រង្គ និងការប្រកួតប្រជែងយ៉ាងមានប្រសិទ្ធភាព។ រីឯ ក្បួនរាប់យកស្មើ គឺជាក្បួនមួយសំខាន់ក្នុងល្បែងចត្រង្គ ដែលប្រើសម្រាប់កំណត់លទ្ធផលនៃការប្រកួតនៅពេលដែលគ្មានភាគីណាអាចអុកស្ដេចគូប្រជែងបាន ឬពេលល្បែងបញ្ចប់ដោយគ្មានអ្នកឈ្នះច្បាស់លាស់។ ក្បួននេះផ្អែកលើការរាប់ចំនួនកូនចត្រង្គនៅលើក្ដាររបស់អ្នកលេងទាំងពីរ ដើម្បីកំណត់ថា តើល្បែងនោះមានលទ្ធផលស្មើ ឬមិនស្មើ។ នៅចុងបញ្ចប់នៃល្បែង អ្នកលេងម្នាក់នឹងរាប់ចំនួនកូនចត្រង្គនៅលើក្ដាររបស់ខ្លួន។ កូនចត្រង្គដែលនៅលើក្ដារមានតម្លៃខុសគ្នា ដោយស្ដេច និងគ្រឿងទេសផ្សេងៗមានតម្លៃខុសគ្នា។ ការរាប់នេះអាចធ្វើឡើងដោយគិតតាមចំនួនគ្រាប់ ឬតាមតម្លៃសរុបរបស់គ្រាប់នីមួយៗ។ ប្រសិនបើចំនួនកូនចត្រង្គឬតម្លៃសរុបរបស់ទាំងពីរភាគីស្មើគ្នា នោះល្បែងនឹងត្រូវបានកំណត់ថាស្មើ ហើយមិនមានអ្នកឈ្នះ។ ប្រសិនបើមានភាគីណាមួយមានចំនួនកូនចត្រង្គ ឬតម្លៃសរុបច្រើនជាង គេនោះនឹងត្រូវបានកំណត់ឲ្យជា អ្នកឈ្នះ។ ក្បួននេះមានសារៈសំខាន់ក្នុងការធានាថាល្បែងចត្រង្គមានភាពស្មើរប្រកួតប្រជែង និងតុល្យភាព។ វាជួយបង្កើតភាពយុត្តិធម៌ក្នុងល្បែង និងជួយកាត់បន្ថយការជម្លោះអំពីលទ្ធផល។ ក្បួនរាប់យកស្មើក៏ជាការបង្ហាញពីភាពស្មោះត្រង់ និងការគោរពច្បាប់ល្បែងរបស់អ្នកលេងទាំងពីរ។ នៅក្នុងប្រពៃណីខ្មែរ ក្បួនរាប់យកស្មើត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅពេលល្បែងចត្រង្គបញ្ចប់ដោយគ្មានអ្នកឈ្នះច្បាស់លាស់។ ការរាប់នេះធ្វើឡើងដោយអ្នកលេងទាំងពីរជាមួយគ្នា ឬដោយអ្នកសង្កេតការណ៍ ដើម្បីធានាថាលទ្ធផលមានភាពត្រឹមត្រូវ និងទទួលយកបានដោយទាំងពីរភាគី។ ក្បួនរាប់យកស្មើ គឺជាគន្លងសំខាន់មួយក្នុងល្បែងចត្រង្គ ដែលជួយកំណត់លទ្ធផលនៅពេលដែលល្បែងមិនអាចបញ្ចប់ដោយអ្នកឈ្នះបាន។ វាជាការបង្ហាញពីភាពស្មោះត្រង់ និងការគោរពច្បាប់ល្បែង ដែលធានាថាការប្រកួតប្រជែងមានភាពស្មើរ និងយុត្តិធម៌។ ដូច្នេះ ក្បួនរាប់យកស្មើត្រូវបានគេចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៃការលេងល្បែងចត្រង្គនៅកម្ពុជា។ ចំណែក ក្បួនគៀង ក្នុងល្បែងចត្រង្គ គឺជាក្បួនយុទ្ធសាស្ត្រមួយដែលផ្តោតលើការពារ និងការវាយប្រហារយ៉ាងច្បាស់លាស់ ដើម្បីឈ្នះគូប្រជែង។ ពាក្យ "គៀង" មានន័យថា ការពារ ឬការតាំងចិត្តយ៉ាងម៉ត់ចត់ ដើម្បីរក្សាទុកទីតាំង និងទប់ស្កាត់ការវាយប្រហាររបស់គូប្រជែង។ ក្បួននេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងល្បែងចត្រង្គនៅកម្ពុជា ដោយអ្នកលេងប្រើយុទ្ធសាស្ត្រដើម្បីបង្កើតសម្របសម្រួលក្នុងការវាយប្រហារ និងការពារ។ ក្បួនគៀងជួយឲ្យអ្នកលេងមានការគ្រប់គ្រងល្អលើទីតាំងនៃកូនចត្រង្គរបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារពីគូប្រជែង និងបង្កើតឱកាសវាយប្រហារឆ្លើយតប។ ក្បួននេះមិនត្រឹមតែជាការពារ ប៉ុន្តែជាក្បួនយុទ្ធសាស្ត្រដែលអាចបម្លែងទៅជាការវាយប្រហារបាននៅពេលសមស្រប។ អ្នកលេងត្រូវតែដឹងច្បាស់ពីរបៀបដើររបស់កូនចត្រង្គនីមួយៗ ដើម្បីអាចបញ្ជាកូនចត្រង្គនៅលើក្រឡាដែលមានសុវត្ថិភាព និងមានសមត្ថភាពការពារ។ ការតាំងចិត្តដាក់កូនចត្រង្គនៅតំបន់សំខាន់ៗ ដូចជាការពារស្ដេច និងគ្រឿងទេសសំខាន់ៗ ដើម្បីទប់ស្កាត់ការវាយប្រហាររបស់គូប្រជែង។ ការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងកូនចត្រង្គដើម្បីបង្កើតការពារចម្រុះ និងការវាយប្រហារផ្សេងៗគ្នា។ ក្បួនគៀង គឺជាក្បួនយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងល្បែងចត្រង្គ ដែលជួយអ្នកលេងក្នុងការគ្រប់គ្រង និងការពារទីតាំងកូនចត្រង្គរបស់ខ្លួន។ ក្បួននេះផ្តល់ឱកាសឲ្យអ្នកលេងអាចប្រើប្រាស់យុទ្ធសាស្ត្រដើម្បីទប់ស្កាត់ និងវាយប្រហារគូប្រជែងបានយ៉ាងមានប្រសិទ្ធភាព។ ដោយសារតែភាពស្មុគស្មាញនៃក្បួនគៀង វាបានក្លាយជាគន្លងសំខាន់ក្នុងការលេងល្បែងចត្រង្គនៅកម្ពុជា។ ចំណែកឯ ក្បួនដេញ ក្នុងល្បែងចត្រង្គ គឺជាក្បួនយុទ្ធសាស្ត្រពិសេសមួយ ដែលប្រើសម្រាប់អុកសម្លាប់ស្ដេចភាគីម្ខាងនៅពេលដែលភាគីនោះសល់កូនចត្រង្គតិច និងត្រូវការប្រើបច្ចេកទេសដើម្បីបញ្ចប់ល្បែងឲ្យបានឆាប់រហ័ស។ ក្បួនដេញនេះមានលក្ខណៈជាក្បួនដើរពិសេសៗ ដែលមិនមែនជាការដើរធម្មតាទេ ប៉ុន្តែជាការប្រើយុទ្ធសាស្ត្រដែលមានការគិតគូរយ៉ាងម៉ត់ចត់ និងការរៀបចំកូនចត្រង្គឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការវាយប្រហារ។ ក្បួននេះត្រូវបានប្រើនៅពេលភាគីម្នាក់សល់កូនចត្រង្គតិច និងត្រូវការបង្កើតយុទ្ធសាស្ត្រដើម្បីអុកសម្លាប់ស្ដេចគូប្រជែងឲ្យបាន។ ក្បួនដេញមានច្រើនប្រភេទ និងឈ្មោះផ្សេងៗគ្នា ដូចជា ក្បួនរាប់ដើរ, ច័ក្កច័ន, ស្វាសួរព្រ័ត, ស្វាញាក់ចិញ្ចើម ជាដើម។ ក្បួននេះផ្អែកលើការរៀបចំកូនចត្រង្គក្នុងរបៀបដែលអាចបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់ការវាយប្រហារយ៉ាងមានប្រសិទ្ធភាព និងការពារខ្លួន។ ការរៀបចំកូនចត្រង្គត្រូវតែមានការសម្របសម្រួលល្អ រួមបញ្ចូលការវាយប្រហារ និងការពារ ដើម្បីទប់ស្កាត់ការឆ្លើយតបពីគូប្រជែង។ ក្បួនដេញត្រូវបានគេចាត់ទុកថាជាក្បួនដែលមានភាពស្មុគស្មាញ និងតម្រូវឲ្យអ្នកលេងមានជំនាញខ្ពស់ក្នុងការគិតយុទ្ធសាស្ត្រ និងការវិភាគស្ថានភាព។ ក្បួនដេញជួយអ្នកលេងក្នុងការបញ្ចប់ល្បែងដោយឆាប់រហ័សនៅពេលដែលមានកូនចត្រង្គតិច និងតម្រូវឲ្យមានការគិតយុទ្ធសាស្ត្រយ៉ាងម៉ត់ចត់។ ក្បួននេះជួយបង្កើតភាពស្មុគស្មាញ និងភាពរីករាយក្នុងការប្រកួតប្រជែង ដោយផ្តល់ឱកាសឲ្យអ្នកលេងប្រើប្រាស់ជំនាញគិតយុទ្ធសាស្ត្រខ្ពស់ និងការវិភាគល្អ។ នៅកម្ពុជា ក្បួនដេញត្រូវបានរក្សាទុក និងបន្តបង្រៀនជំនាន់ក្រោយៗ ជាផ្នែកមួយនៃវប្បធម៌ល្បែងចត្រង្គ។ ក្បួននេះមិនត្រឹមតែជាក្បួនលេងទេ ប៉ុន្តែជាការបង្ហាត់ជំនាញគិតយុទ្ធសាស្ត្រដែលមានតម្លៃសម្រាប់អ្នកលេងគ្រប់វ័យ។ ដោយសារតែភាពស្មុគស្មាញ និងតម្រូវការជំនាញខ្ពស់ ក្បួនដេញគឺជាក្បួនយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលជួយផ្តល់ភាពជោគជ័យក្នុងល្បែងចត្រង្គ និងបង្កើតភាពរីករាយក្នុងការប្រកួតប្រជែងរវាងអ្នកលេង។ ល្បែងចត្រង្គមិនត្រឹមតែជាការលេងកំសាន្តប៉ុណ្ណោះទេ វានៅជាការបង្ហាត់ជំនាញគិតយុទ្ធសាស្ត្រ ការវិភាគ និងការប្រកួតប្រជែង ដែលជួយអភិវឌ្ឍកុមារ និងមនុស្សគ្រប់វ័យឲ្យមានសមត្ថភាពគិតល្អ និងមានការសហការជាក្រុម។ ការលេងល្បែងនេះក៏ជួយរក្សាទុក និងបន្តបង្រៀនវប្បធម៌ប្រពៃណីខ្មែរ ដែលមានតម្លៃសំខាន់ក្នុងសង្គមកម្ពុជា។ ដោយសារតែភាពស្មុគស្មាញ និងភាពចម្រូងចម្រាសរបស់ល្បែងចត្រង្គ វាបានក្លាយជាការលេងដែលមានភាពទាក់ទាញ និងមានតម្លៃសម្រាប់មនុស្សគ្រប់វ័យ។ ការចូលរួមលេងល្បែងនេះគឺជារបៀបល្អមួយក្នុងការបង្កើតទំនាក់ទំនងសង្គម និងបង្កើតជំនាញគិតយុទ្ធសាស្ត្រដែលអាចប្រើបានក្នុងជីវិតប្រចាំថ្ងៃ។ សង្ខេបមកល្បែងចត្រង្គគឺជាមរតកវប្បធម៌មួយដែលត្រូវបានរក្សាទុក និងបន្តបង្រៀនជំនាន់ក្រោយៗនៅកម្ពុជា ដោយផ្តល់នូវទំនុកចិត្ត និងភាពរីករាយក្នុងការលេង និងការប្រកួតប្រជែង។